ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន គឺជាគ្រឹះដ៏សំខាន់បំផុតក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ សាលារៀនសម័យថ្មីត្រូវតែមានការបំពាក់នូវឧបករណ៍បច្ចេកវិទ្យា ដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សានុសិស្សគ្រប់គ្នា។ បន្ទប់រៀននីមួយៗគួរតែមានដំឡើងនូវម៉ាស៊ីនបញ្ចាំងស្លាយសម្រាប់បង្ហាញរូបភាព និងមេរៀនឱ្យកាន់តែមានភាពរស់រវើក។ លោកគ្រូអ្នកគ្រូអាចប្រើប្រាស់ក្តារខៀនឆ្លាតវៃ ដើម្បីធ្វើឱ្យការបកស្រាយមេរៀនកាន់តែមានភាពងាយស្រួលនិងឆាប់យល់។ ការរៀបចំបណ្តាញអ៊ីនធឺណិតល្បឿនលឿននៅក្នុងសាលារៀនជួយឱ្យសិស្សអាចស្វែងរកឯកសារបន្ថែមបានយ៉ាងទូលំទូលាយ។ បន្ទប់កុំព្យូទ័រដែលបំពាក់ដោយម៉ាស៊ីនទំនើបៗផ្តល់ឱកាសឱ្យសិស្សអនុវត្តជំនាញឌីជីថលដែលជាតម្រូវការទីផ្សារការងារ។ តុនិងកៅអីនៅក្នុងបន្ទប់រៀនគួរតែត្រូវបានរៀបចំឡើងវិញដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជជែកពិភាក្សាជាក្រុម។ ការប្រើប្រាស់ថេប្លេតនៅក្នុងម៉ោងសិក្សាជួយកាត់បន្ថយការប្រើប្រាស់ក្រដាស និងបង្កើនចំណាប់អារម្មណ៍របស់កុមារតូចៗ។ ប្រព័ន្ធអគ្គិសនីនៅក្នុងបន្ទប់រៀនត្រូវតែរៀបចំឱ្យមានសុវត្ថិភាពខ្ពស់ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។ ពន្លឺចេញចូលក្នុងបន្ទប់រៀនត្រូវតែមានតុល្យភាពត្រឹមត្រូវ ដើម្បីការពារសុខភាពភ្នែករបស់សិស្សក្នុងពេលកំពុងសរសេរ។ ការដំឡើងប្រព័ន្ធសម្លេងនៅក្នុងសាលប្រជុំធំៗជួយឱ្យការផ្សព្វផ្សាយព័ត៌មានទៅកាន់សិស្សមានភាពច្បាស់លាស់ល្អ។ សិស្សានុសិស្សម្នាក់ៗគួរតែមានទូដាក់សម្ភារៈផ្ទាល់ខ្លួនដើម្បីរក្សាសណ្តាប់ធ្នាប់ និងភាពស្អាតជានិច្ចនៅក្នុងបន្ទប់។ ការប្រើប្រាស់កម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញជួយឱ្យសិស្សអាចរៀនសូត្របានគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់។ បន្ទប់រៀនដែលមានផាសុកភាពនិងបរិយាកាសល្អ ជួយជំរុញស្មារតីសិស្សឱ្យចង់មករៀនជារៀងរាល់ថ្ងៃដោយគ្មានការធុញទ្រាន់។ ការបណ្តុះបណ្តាលគ្រូអំពីរបៀបប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាថ្មីៗ គឺជាកត្តាចាំបាច់ដើម្បីឱ្យការបង្រៀនទទួលបានជោគជ័យ។ សាលារៀនត្រូវមានផែនការថវិកាច្បាស់លាស់សម្រាប់ការទិញសម្ភារៈបច្ចេកវិទ្យាបន្ថែមដើម្បីបម្រើឱ្យវិស័យអប់រំ។ ការរៀបចំខ្សែភ្លើងនិងឧបករណ៍អេឡិចត្រូនិកឱ្យមានរបៀបរៀបរយ ជួយលើកកម្ពស់សោភ័ណភាពនៃបន្ទប់សិក្សាទំនើប។ សិស្សម្នាក់ៗមានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់បន្ទប់កុំព្យូទ័រ ដើម្បីសិក្សាស្រាវជ្រាវនូវរាល់មេរៀនដែលគ្រូបានដាក់ឱ្យ។ ការច្នៃប្រឌិតរបៀបបង្រៀនតាមរយៈវីដេអូអប់រំខ្លីៗធ្វើឱ្យការចងចាំរបស់សិស្សកាន់តែមានភាពយូរអង្វែងនិងជ្រៅជ្រះ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សតាមកុំព្យូទ័រជួយឱ្យសាលារៀនមានភាពងាយស្រួលក្នុងការត្រួតពិនិត្យវត្តមាននិងលទ្ធផលសិក្សា។ ការវិនិយោគលើវិស័យបច្ចេកវិទ្យានៅក្នុងសាលារៀន គឺជាការវិនិយោគលើធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិយើង។ សុខភាពនិងអនាម័យ គឺជាកត្តាចម្បងដែលជួយឱ្យសិស្សានុសិស្សមានកម្លាំងមាំមួនក្នុងការសិក្សារៀនសូត្រជារៀងរាល់ថ្ងៃ។ ការសាងសង់បន្ទប់ទឹកឱ្យបានគ្រប់គ្រាន់តាមចំនួនសិស្ស គឺជាកិច្ចការដែលគណៈគ្រប់គ្រងសាលាត្រូវយកចិត្តទុកដាក់។ បន្ទប់ទឹកសម្រាប់សិស្សប្រុស និងសិស្សស្រីត្រូវតែធ្វើការបែងចែកឱ្យដាច់ដោយឡែកពីគ្នាដើម្បីផ្តល់ភាពឯកជនដល់ពួកគេ។ ការសម្អាតបន្ទប់ទឹកឱ្យបានទៀងទាត់ជារៀងរាល់ព្រឹក និងល្ងាចជួយកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លងផ្សេងៗ។ សាប៊ូនិងទឹកស្អាតសម្រាប់លាងដៃត្រូវតែមានវត្តមានជានិច្ចនៅតាមកន្លែងលាងដៃដើម្បីបង្កើនទម្លាប់អនាម័យល្អ។ ការផ្តល់ទឹកស្អាតដែលអាចបរិភោគបាននៅក្នុងសាលារៀនជួយកាត់បន្ថយការចំណាយរបស់អាណាព្យាបាលសិស្សបានមួយកម្រិត។ សិស្សានុសិស្សគួរតែទទួលបានការអប់រំអំពីរបៀបលាងដៃឱ្យបានត្រឹមត្រូវមុនពេលញ៉ាំអាហារ និងក្រោយពេលចេញពីបន្ទប់ទឹក។ ប្រព័ន្ធចម្រោះទឹកស្អាតដែលមានគុណភាពខ្ពស់គួរតែត្រូវបានដំឡើងនៅតាមសាលារៀននានានៅទូទាំងប្រទេសកម្ពុជា។ ធុងសំរាមដែលបែងចែកតាមប្រភេទសំណល់ត្រូវតែដាក់នៅតាមទីធ្លាសាលាដើម្បីភាពងាយស្រួលក្នុងការប្រមូលនិងកែច្នៃ។ ការបង្កើតក្រុមយុវជនស្ម័គ្រចិត្តដើម្បីជួយសម្អាតបរិស្ថានក្នុងសាលា គឺជាសកម្មភាពមួយដែលគួរលើកទឹកចិត្តឱ្យខ្លាំង។ ប្រព័ន្ធលូបង្ហូរទឹកនៅក្នុងសាលារៀនត្រូវតែមានដំណើរការល្អដើម្បីជៀសវាងការដក់ទឹកដែលបង្កឱ្យមានសត្វមូស។ ការរៀបចំកន្លែងញ៉ាំអាហារដែលមានអនាម័យជួយឱ្យសិស្សជៀសផុតពីជំងឺផ្សេងៗដែលបណ្តាលមកពីចំណីអាហារមិនស្អាត។ សាលារៀនត្រូវមានកិច្ចសហការជាមួយមណ្ឌលសុខភាពដើម្បីពិនិត្យគុណភាពទឹកប្រើប្រាស់ឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ។ ការដាំដើមឈើជុំវិញកន្លែងលាងដៃជួយឱ្យបរិយាកាសកាន់តែមានភាពស្រស់ស្រាយ និងមានផាសុកភាពសម្រាប់សិស្សានុសិស្ស។ សិស្សគ្រប់រូបត្រូវចូលរួមថែរក្សាសម្ភារៈអនាម័យនៅក្នុងបន្ទប់ទឹកឱ្យបានល្អដូចជារបស់ប្រើប្រាស់នៅផ្ទះរបស់ខ្លួនដែរ។ ការរៀបចំស្លាកសញ្ញាណែនាំអំពីការប្រើប្រាស់បន្ទប់ទឹកឱ្យបានត្រឹមត្រូវជួយរក្សាសណ្តាប់ធ្នាប់ និងអនាម័យបានយូរអង្វែង។ ប្រភពទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅក្នុងសាលារៀនត្រូវតែមានការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ គ្រប់ពេលវេលាទាំងអស់។ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅក្នុងសាលារៀន គឺជាផ្នែកមួយនៃការជួយថែរក្សាបរិស្ថាននិងសុខភាពសិស្ស។ សាលារៀនដែលស្អាតនិងមានអនាម័យល្អតែងតែទទួលបានការកោតសរសើរពីសំណាក់អាណាព្យាបាលនិងសហគមន៍ជុំវិញ។ ការយកចិត្តទុកដាក់លើប្រព័ន្ធទឹកស្អាត គឺជាការបង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះសុខុមាលភាពរបស់កុមារកម្ពុជា។ ការបង្កើតសួនច្បារដ៏ស្រស់ស្អាតនៅក្នុងសាលារៀនជួយឱ្យសិស្សានុសិស្សមានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីការសិក្សា។ ដើមឈើធំៗដែលផ្តល់ម្លប់ត្រជាក់ជួយឱ្យបរិយាកាសក្នុងសាលារៀនកាន់តែមានភាពទាក់ទាញ និងគួរឱ្យចង់សិក្សាជានិច្ច។ ទីធ្លាកីឡាដែលមានស្មៅបៃតងនិងសម្ភារៈហាត់ប្រាណ ជួយឱ្យសិស្សមានសុខភាពល្អនិងមានភាពរហ័សរហួនក្នុងជីវិត។ ការជួសជុលដំបូលអគារសិក្សាដែលធ្លុះធ្លាយ គឺជាការការពារសុវត្ថិភាពសិស្សានុសិស្សក្នុងរដូវវស្សាដែលមានភ្លៀងធ្លាក់។ បង្អួចនិងទ្វារបន្ទប់រៀនត្រូវតែមានភាពរឹងមាំ ដើម្បីការពារការជ្រៀតចូលពីជនខិលខូចនិងខ្យល់កន្ត្រាក់ផ្សេងៗ។ ការលាបថ្នាំពណ៌អគារសិក្សាឱ្យមានភាពភ្លឺស្វាងជួយឱ្យសាលារៀនមើលទៅថ្មី និងមានសោភ័ណភាពស្រស់ស្អាតជានិច្ច។ របងសាលារៀនដែលរឹងមាំជួយការពារសុវត្ថិភាពរបស់សិស្សពីការរំខាននានាដែលកើតចេញពីខាងក្រៅបរិវេណសាលា។ ការដំឡើងប្រព័ន្ធពន្លត់អគ្គិភ័យនៅតាមអគារសិក្សានីមួយៗ គឺជាកត្តាចាំបាច់បំផុតដើម្បីត្រៀមលក្ខណៈក្នុងគ្រាអាសន្ន។ សិស្សានុសិស្សម្នាក់ៗគួរតែចូលរួមដាំផ្កានិងថែទាំដើមឈើ ដើម្បីបង្កើតសាលារៀនបៃតងសម្រាប់អ្នករាល់គ្នា។ ការរៀបចំផ្លូវដើរដែលមានភាពស្អាតនិងមានម្លប់ ជួយឱ្យសិស្សមានភាពងាយស្រួលក្នុងធ្វើដំណើរពីអគារមួយទៅអគារមួយ។ ទីធ្លាសាលារៀនត្រូវតែមានពន្លឺគ្រប់គ្រាន់នៅពេលយប់ ដើម្បីធានាសុវត្ថិភាពសម្រាប់គ្រូនិងសិស្សដែលស្នាក់នៅទីនោះ។ ការកែលម្អទីលានបាល់ទាត់និងបាល់បោះ ជួយឱ្យសិស្សមានកន្លែងហ្វឹកហាត់កីឡាបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។ សាលារៀនត្រូវមានផែនការការពារបរិស្ថានដោយកាត់បន្ថយការដុតសំរាមដែលបង្កឱ្យមានផ្សែងពុលប៉ះពាល់ដល់សុខភាព។ ការរៀបចំកៅអីអង្គុយលេងនៅក្រោមដើមឈើជួយឱ្យសិស្សមានកន្លែងសម្រាប់អានសៀវភៅ និងជជែកគ្នាលេងដោយរីករាយ។ ប្រព័ន្ធអគ្គិសនីត្រូវតែពិនិត្យដោយអ្នកជំនាញជាប្រចាំដើម្បីបង្ការការឆ្លងចរន្តអគ្គិសនីដែលអាចបង្កជាអគ្គិភ័យ។ ការប្រើប្រាស់ថាមពលព្រះអាទិត្យនៅក្នុងសាលារៀន គឺជាវិធីសាស្ត្រមួយដ៏ល្អក្នុងការជួយសន្សំសំចៃថវិការបស់សាលា។ សាលារៀនដែលមានបរិស្ថានបៃតងជួយឱ្យការរៀនសូត្រកាន់តែមានប្រសិទ្ធភាពខ្ពស់តាមរយៈការស្រូបយកខ្យល់អាកាសបរិសុទ្ធ។ ការរៀបចំសួនបន្លែគំរូនៅក្នុងសាលារៀនជួយឱ្យសិស្សយល់ដឹងអំពីបច្ចេកទេសកសិកម្ម និងការស្រឡាញ់ធម្មជាតិ។ សុវត្ថិភាពនិងផាសុកភាព គឺជាអ្វីដែលអាណាព្យាបាលសិស្សគ្រប់រូបចង់ឃើញបំផុតនៅពេលបញ្ជូនកូនទៅសាលារៀន។ ការរួមគ្នាថែរក្សាបរិស្ថានសាលារៀន គឺជាកាតព្វកិច្ចរបស់អ្នកទាំងអស់គ្នាដែលរស់នៅក្នុងសហគមន៍នេះ។ បណ្ណាល័យដែលសំបូរទៅដោយសៀវភៅល្អៗ គឺជាឃ្លាំងចំណេះដឹងដែលមិនចេះរីងស្ងួតសម្រាប់សិស្សានុសិស្សគ្រប់កម្រិត។ ការផ្គត់ផ្គង់សៀវភៅអានគ្រប់ប្រភេទជួយជំរុញឱ្យសិស្សមានទម្លាប់ស្រឡាញ់ការអាន និងការស្រាវជ្រាវដោយខ្លួនឯង។ បណ្ណាល័យឌីជីថលជួយឱ្យសិស្សអាចស្វែងរកឯកសារពីជុំវិញពិភពលោកបានយ៉ាងរហ័សតាមរយៈប្រព័ន្ធកុំព្យូទ័រ។ ការរៀបចំបន្ទប់ពិសោធន៍វិទ្យាសាស្ត្រឱ្យមានស្តង់ដារជួយឱ្យសិស្សយល់ដឹងកាន់តែច្បាស់អំពីមេរៀនទ្រឹស្តីដែលបានរៀន។ ឧបករណ៍ពិសោធន៍រូបវិទ្យានិងគីមីវិទ្យាត្រូវតែមានភាពគ្រប់គ្រាន់ ដើម្បីឱ្យសិស្សអាចអនុវត្តផ្ទាល់បានគ្រប់ៗគ្នា។ បណ្ណាល័យត្រូវមានកន្លែងអង្គុយអានដែលស្ងប់ស្ងាត់និងមានផាសុកភាព ដើម្បីឱ្យសិស្សអាចផ្តោតអារម្មណ៍បានល្អ។ ការរៀបចំសៀវភៅតាមលំដាប់លំដោយនិងតាមមុខវិជ្ជា ជួយឱ្យសិស្សងាយស្រួលក្នុងការស្វែងរកឯកសារដែលត្រូវការ។ សិស្សានុសិស្សគួរតែត្រូវបានលើកទឹកចិត្តឱ្យចូលបណ្ណាល័យឱ្យបានញឹកញាប់ដើម្បីបង្កើនចំណេះដឹងទូទៅរបស់ខ្លួន។ ការបង្កើតកម្មវិធីពិភាក្សាអំពីសៀវភៅនៅក្នុងបណ្ណាល័យ ជួយឱ្យសិស្សមានភាពក្លាហានក្នុងការបញ្ចេញមតិយោបល់។ បន្ទប់ពិសោធន៍ជីវវិទ្យាដែលបំពាក់ដោយមីក្រូទស្សន៍ទំនើបជួយឱ្យសិស្សបានឃើញពិភពមេរោគដ៏តូចបំផុតដោយផ្ទាល់ភ្នែក។ បណ្ណាល័យត្រូវមានអ្នកគ្រប់គ្រងដែលមានចំណេះដឹងច្បាស់លាស់ដើម្បីជួយណែនាំសិស្សក្នុងការស្វែងរកឯកសារយោង។ ការធ្វើបច្ចុប្បន្នភាពសៀវភៅថ្មីៗជារៀងរាល់ឆ្នាំ ជួយឱ្យចំណេះដឹងរបស់សិស្សដើរទាន់ការវិវត្តនៃសង្គមជាតិនិងសកលលោក។ សាលារៀនគួរតែមានការតាំងពិព័រណ៍ស្នាដៃសិស្សដែលបានមកពីការពិសោធន៍ ដើម្បីលើកទឹកចិត្តដល់ការច្នៃប្រឌិត។ សុវត្ថិភាពនៅក្នុងបន្ទប់ពិសោធន៍ត្រូវតែមានការរៀបចំឱ្យបានហ្មត់ចត់បំផុត ដើម្បីការពារគ្រោះថ្នាក់ពីសារធាតុគីមី។ ការផ្តល់ឱកាសឱ្យសិស្សចុះអនុវត្តផ្ទាល់នៅក្នុងបន្ទប់ពិសោធន៍ជួយឱ្យពួកគេចងចាំមេរៀនបានយូរជាងការរៀនតែទ្រឹស្តី។ បណ្ណាល័យ គឺជាកន្លែងដែលបណ្តុះបណ្តាលសិស្សឱ្យក្លាយជាអ្នកប្រាជ្ញ និងជាអ្នកដឹកនាំដ៏ឆ្នើមសម្រាប់អនាគត។ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យតាមកុំព្យូទ័រជួយឱ្យការខ្ចី និងសងសៀវភៅមានភាពងាយស្រួលនិងរហ័ស។ សាលារៀនគួរតែរៀបចំជ្រុងអានសៀវភៅតូចៗនៅតាមបរិវេណសាលាដើម្បីបង្កើនការអានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ការវិនិយោគលើសៀវភៅនិងឧបករណ៍ពិសោធន៍ គឺជាការផ្តល់អាវុធចំណេះដឹងដ៏មានតម្លៃបំផុតដល់សិស្សានុសិស្សទាំងអស់។ បណ្ណាល័យនិងបន្ទប់ពិសោធន៍ គឺជាបេះដូងនៃសាលារៀនដែលមិនអាចខ្វះបាននៅក្នុងការសិក្សាបែបទំនើប។ សាលារៀនត្រូវតែរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យសមស្របសម្រាប់សិស្សានុសិស្សគ្រប់រូប រួមទាំងអ្នកដែលមានពិការភាពផងដែរ។ ការសាងសង់ផ្លូវជម្រាលនៅតាមអគារសិក្សាជួយឱ្យសិស្សដែលប្រើប្រាស់រទេះរុញអាចធ្វើដំណើរបានដោយងាយស្រួល។ បន្ទប់ទឹកសម្រាប់សិស្សមានពិការភាពត្រូវតែមានទំហំធំទូលាយ និងមានដៃជួយទប់ដើម្បីធានាសុវត្ថិភាពដល់ពួកគេ។ ការរៀបចំតុសិក្សាដែលងាយស្រួលកែសម្រួលកម្ពស់ជួយឱ្យសិស្សដែលមានពិការភាពកាយសម្បទាអង្គុយរៀនបានស្រួល។ ស្លាកសញ្ញាណែនាំដែលមានអក្សរស្ទាបជួយឱ្យសិស្សដែលមានបញ្ហាពិការភ្នែកអាចស្ទាបដឹងពីទីតាំងផ្សេងៗនៅក្នុងសាលារៀន។ ការផ្តល់សម្ភារៈសិក្សាជាសម្លេងសម្រាប់សិស្សពិការភ្នែក គឺជាការជួយសម្រួលដល់ការក្រេបជញ្ជក់ចំណេះដឹងរបស់ពួកគេ។ សាលារៀនគួរតែមានគ្រូបង្គោលដែលមានជំនាញភាសាកាយវិការ ដើម្បីជួយដល់សិស្សដែលមានបញ្ហាខាងការស្តាប់។ ការបង្កើតបរិយាកាសសិក្សាដែលមិនមានការរើសអើងជួយឱ្យសិស្សមានពិការភាពមានភាពជឿជាក់លើខ្លួនឯងកាន់តែខ្លាំង។ សិស្សានុសិស្សទាំងអស់ត្រូវតែរៀនរស់នៅជាមួយគ្នាដោយក្តីស្រឡាញ់ និងការយោគយល់អធ្យាស្រ័យចំពោះគ្នាទៅវិញទៅមក។ ការរៀបចំទីធ្លាលេងកីឡាដែលសិស្សមានពិការភាពអាចចូលរួមលេងបាន គឺជាការលើកកម្ពស់សិទ្ធិស្មើគ្នានៅក្នុងសាលា។ អាណាព្យាបាលដែលមានកូនមានពិការភាពនឹងមានភាពកក់ក្តៅចិត្ត នៅពេលឃើញសាលារៀនមានសម្ភារៈសម្របសម្រួលល្អ។ ការផ្សព្វផ្សាយអំពីសិទ្ធិជនពិការនៅក្នុងសាលារៀនជួយឱ្យសិស្សដទៃទៀតយល់ដឹង និងផ្តល់តម្លៃដល់មិត្តភក្តិរបស់ពួកគេ។ ផ្លូវដើរនៅក្នុងសាលារៀនត្រូវតែមានភាពរលោងនិងគ្មានឧបសគ្គ ដើម្បីបង្ការការដួលសម្រាប់សិស្សដែលមានបញ្ហាជើង។ សាលារៀនគួរតែមានកន្លែងចតរទេះរុញឱ្យបានត្រឹមត្រូវ និងមានម្លប់ត្រជាក់សម្រាប់សិស្សដែលមានពិការភាពកាយសម្បទា។ ការជួយយកអាសាគ្នាទៅវិញទៅមករវាងសិស្សនិងសិស្ស គឺជាសកម្មភាពដ៏ប្រពៃបំផុតនៅក្នុងសង្គមអប់រំនៅកម្ពុជា។ រាល់ការសាងសង់អគារសិក្សាថ្មីៗត្រូវតែគិតគូរជាមុននូវតម្រូវការចាំបាច់របស់សិស្សដែលមានតម្រូវការពិសេស។ ការផ្តល់អាហារូបករណ៍ដល់សិស្សមានពិការភាពជួយឱ្យពួកគេមានឱកាសបានរៀនសូត្រខ្ពង់ខ្ពស់ដូចសិស្សដទៃទៀតដែរ។ សាលារៀនដែលមានភាពបរិយាបន្ន គឺជាសាលារៀនដែលផ្តល់ក្តីសង្ឃឹមដល់កុមារគ្រប់រូបដោយមិនទុកឱ្យនរណាម្នាក់នៅឯកោឡើយ។ ការរៀបចំកម្មវិធីសិក្សាដែលបត់បែនតាមសមត្ថភាពសិស្សជួយឱ្យសិស្សមានពិការភាពអាចទទួលបានជោគជ័យក្នុងការរៀនសូត្រ។ សិទ្ធិទទួលបានការអប់រំ គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូបដែលត្រូវតែទទួលបានការគាំពារពីគ្រប់មជ្ឈដ្ឋាន។ ការចូលរួមពីសហគមន៍ក្នុងការអភិវឌ្ឍសាលារៀន គឺជាកម្លាំងចលករដ៏សំខាន់ដើម្បីធ្វើឱ្យសាលារៀនកាន់តែរីកចម្រើន។ អាណាព្យាបាលសិស្សគួរតែផ្តល់ជាថវិកាឬកម្លាំងកាយចិត្ត ដើម្បីជួយជួសជុលសម្ភារៈដែលខូចខាតនៅក្នុងសាលា។ ការត្រួតពិនិត្យនិងថែទាំអគារសិក្សាជាប្រចាំជួយឱ្យសំណង់ទាំងនោះមានភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែង។ សមាគមទ្រទ្រង់សាលារៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការស្វែងរកជំនួយ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ។ ការបង្កើតទិវាសម្អាតសាលារៀនដោយមានការចូលរួមពីអ្នកភូមិ ជួយឱ្យសាលារៀនមានភាពស្រស់ស្អាតជានិច្ច។ ការអប់រំសិស្សឱ្យចេះថែរក្សាសម្បត្តិសាធារណៈ គឺជាការបណ្តុះស្មារតីទទួលខុសត្រូវខ្ពស់ចំពោះទ្រព្យសម្បត្តិរួម។ សាលារៀនដែលទទួលបានការគាំទ្រខ្លាំងពីសហគមន៍តែងតែមានភាពជោគជ័យខ្លាំងក្នុងការសម្រេចបាននូវគោលដៅអប់រំ។ ការប្រើប្រាស់ថវិកាសាលារៀនដោយតម្លាភាពជួយឱ្យសហគមន៍មានទំនុកចិត្តក្នុងការចូលរួមចំណែកជួយដល់សាលា។ គណៈគ្រប់គ្រងសាលាត្រូវតែមានផែនការថែទាំប្រចាំឆ្នាំ ដើម្បីការពារកុំឱ្យសម្ភារៈសិក្សាឆាប់ខូចខាតមុនអាយុកាល។ និរន្តរភាពនៃរាល់ការកែលម្អទាំងអស់អាស្រ័យលើការសហការគ្នាយ៉ាងជិតស្និទ្ធរវាងសាលារៀន និងសហគមន៍ទាំងមូល។ សរុបមកវិញ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតដ៏ភ្លឺស្វាងនៃកុមារកម្ពុជាគ្រប់រូប។